ពលករខ្មែរជាច្រើនបានធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសដែលរីកចម្រើនខ្លាំង រួមមានកូរ៉េ ជប៉ុន និងថៃជាដើម ដែលធ្វើឲ្យពួកគេទទួលបានប្រាក់ខែខ្ពស់ជាង។ សម្រាប់ពលករខ្មែរជាច្រើន ជាពិសេសអ្នកដែលធ្លាប់បានទៅធ្វើការនៅប្រទេសរីកចម្រើនដូចជា កូរ៉េ ជប៉ុន ឬថៃ និងពិបាកក្នុងការសម្រេចចិត្តវិលត្រឡប់មកមាតុភូមិវិញ ។ ជារឿយៗត្រូវបានអមដោយអារម្មណ៍ស្មុគស្មាញ និងភាពមិនប្រាកដប្រជា ដែលបានធ្វើឲ្យពួកគេកាន់តែពិបាក។ ក្នុងចំណោមនោះ អារម្មណ៍ដែលមិនដឹងថាគួរប្រកបរបរអ្វីបន្ទាប់ គឺជាកង្វល់ចម្បងមួយ ដែលអាចបណ្តាលឱ្យពួកគេជួបការលំបាកក្នុងការសម្របខ្លួនទៅនឹងជីវិតថ្មីនៅស្រុកកំណើត។ ការរស់នៅ និងការធ្វើការក្រៅប្រទេសមានការប្រែប្រួលខុសប្លែកពីជីវិតនៅប្រទេសស្រុកកំណើត។ បន្ទាប់ពីត្រឡប់មកវិញ ពួកគេអាចជួបប្រទះអារម្មណ៍នានា ដូចជា អារម្មណ៍សង្ស័យ និងមិនប្រាកដចិត្តជាដើម។ ពេលមកដល់ស្រុកវិញ អារម្មណ៍ដំបូងគេដែលពលករជាច្រើនជួបប្រទះគឺមិនដឹងថានឹងធ្វើអ្វីបន្តទៀត។ ម្យ៉ាងទៀត ខ្លះអាចមានអារម្មណ៍ថាពេលខ្លះការចំណាយពេលច្រើននៅក្រៅប្រទេស មិនបាននាំអ្វីក្លាយជាប្រយោជន៍វែងទេ។ ចំពោះមូលហេតុជាច្រើនដែលបណ្តាលឱ្យពលករវិលត្រឡប់មកពីបរទេសជួបប្រទះនូវអារម្មណ៍មិនប្រាកដប្រជាចំពោះមុខរបរនាពេលអនាគត។ ពួកគេធ្លាប់ទទួលបានប្រាក់ខែខ្ពស់នៅបរទេស ដែលនេះជាមូលហេតុចម្បងបំផុត។ ជាក់ស្ដែងមានពលករជាច្រើនធ្លាប់ទទួលប្រាក់ខែខ្ពស់ ដែលអាចសល់ច្រើនជាងចំណូលដែលរកបាននៅក្នុងស្រុក។ បន្ទាប់ពីត្រឡប់មកវិញ ពួកគេពិបាកក្នុងការស្វែងរកមុខរបរណាដែលផ្តល់ចំណូលប្រហាក់ប្រហែលនឹងអ្វីដែលធ្លាប់ទទួលបាននៅបរទេស។ ពេលនោះការភ័យខ្លាចថាខ្លួនមិនអាចទ្រទ្រង់ជីវភាពគ្រួសារបានល្អដូចមុន គឺជាបន្ទុកផ្លូវចិត្តដ៏ធ្ងន់ធ្ងរ។ ម្យ៉ាងទៀតពួកគេប្រឈមការខ្វះបទពិសោធន៍និងជំនាញជាក់លាក់សម្រាប់ទីផ្សារក្នុងស្រុកបើទោះបីជាពួកគេមានជំនាញក្នុងការងាររោងចក្រ កសិកម្ម ឬសំណង់នៅបរទេសក៏ដោយ ។ ចំពោះជំនាញដែលពួកគេមានទាំងនោះប្រហែលជាមិនសូវត្រូវការពិតប្រាកដ ឬមិនស៊ីជម្រៅគ្រប់គ្រាន់សម្រាប់មុខរបរក្នុងស្រុក។ ប្រាកដណាស់ ពួកគេអាចខ្វះជំនាញគ្រប់គ្រង ជំនាញទីផ្សារ ឬជំនាញបច្ចេកទេសផ្សេងទៀតដែលចាំបាច់សម្រាប់ការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ឬការងារក្នុងវិស័យផ្សេង។ ពួកគេនឹងប្រទះការប្រែប្រួលនៃផ្នត់គំនិត និងទម្លាប់រស់នៅ បន្ទាប់ពីរស់នៅក្នុងសង្គមដែលមានវិន័យខ្ពស់ និងភាពទំនើប ។ ការត្រឡប់មកសង្គមដែលមានល្បឿនយឺតជាង និងទម្លាប់ខុសគ្នា អាចធ្វើឱ្យពួកគេពិបាកក្នុងការសម្របខ្លួន។ ម្យ៉ាងពួកគេអាចមានអារម្មណ៍ថាទីផ្សារការងារក្នុងស្រុកមិនសូវមានតម្លាភាព ឬថាឱកាសការងារមានកំណត់។ លើសពីនេះមានសម្ពាធពីក្រុមគ្រួសារ និងសហគមន៍ បន្ទាប់ពីត្រឡប់មកពីបរទេស ពលករច្រើនត្រូវបានក្រុមគ្រួសារ និងអ្នកជិតខាងរំពឹងទុកខ្ពស់។ សម្ពាធនេះអាចធ្វើឱ្យពួកគេមានអារម្មណ៍ថាត្រូវតែរកមុខរបរដែលមានកិត្តិយស ឬចំណូលខ្ពស់ ដែលកាន់តែបង្កើនភាពតានតឹងក្នុងការសម្រេចចិត្ត។ ក្នុងអំឡុងពេលធ្វើការនៅបរទេសពួកគេអាចខ្វះឱកាសក្នុងការស្វែងយល់ពីទីផ្សារការងារក្នុងស្រុកឬបង្កើតបណ្តាញទំនាក់ទំនងដែលចាំបាច់សម្រាប់ការចាប់ផ្តើមអាជីវកម្មជាដើម។ ការប្រើប្រាស់លុយសន្សំមិនត្រឹមត្រូវដែលបានពីការងារនៅបរទេសជួនកាលត្រូវបានយកទៅចំណាយលើការទិញរបស់ដែលមិនចាំបាច់។ ជាក់ស្ដែងដូចជាការសាងសង់់ផ្ទះ ទិញទ្រព្យសម្បត្តិ ឬរៀបចំពិធីផ្សេងៗដោយមិនបានទុកសម្រាប់វិនិយោគលើអាជីវកម្ម ឬការបណ្តុះបណ្តាលជំនាញបន្ថែម ជារបស់ដែលចាំបាច់។ ដើម្បីជួយពលករទាំងនេះឱ្យជំនះភាពស្ទាក់ស្ទើរ និងស្វែងរកមុខរបរដែលសមស្រប ដំណោះស្រាយគួរផ្តោតលើការពង្រឹងសមត្ថភាព ការផ្តល់ព័ត៌មាន និងការគាំទ្រផ្នែកហិរញ្ញវត្ថុ។ ពួកគេត្រូវពង្រឹងសមត្ថភាពតាមរយះការបណ្តុះបណ្តាលជំនាញបន្ថែមចូលរួមវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជាដើម។ ផ្តល់វគ្គបណ្តុះបណ្តាលជំនាញដែលកំពុងមានតម្រូវការខ្ពស់ក្នុងស្រុក ដូចជា ជំនាញកែច្នៃកសិផល ជំនាញបច្ចេកទេសជួសជុល ជំនាញកុំព្យូទ័រ ជំនាញធ្វើម្ហូប និងជំនាញគ្រប់គ្រងអាជីវកម្មខ្នាតតូចជាដើម។ ម្យ៉ាងវគ្គនៃជំនាញទាំងនេះគឺមាន សាលាសម្រាប់សិក្សាជាច្រើន ដែលមានទាំងរៀនមិនគិតថ្លៃ និងរៀនគិតថ្លៃជាច្រើនផងដែរ។ ពួកគេអាចជ្រើសរើសយកជំនាញណាមួយដែលខ្លួនស្រឡាញ់សមស្របជាមួយនិងខ្លួនឯង និងតម្រូវការទីផ្សារការងារនៅក្នុងប្រទេស។ លើសពីនេះជំនាញទាំងនេះវាអាចជួយសម្រួលដល់ពលករដែលពិបាកក្នុងការសម្រេចចិត្តក្នុងការធ្វើការងារអ្វីបន្ត។ ក្រៅពីនេះសម្រាប់អ្នកដែលចង់ចាប់ផ្តើមអាជីវកម្ម គួរមានវគ្គបណ្តុះបណ្តាលអំពីរបៀបបង្កើតផែនការអាជីវកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុ ការធ្វើទីផ្សារ និងការគ្រប់គ្រងបុគ្គលិក។ ម្យ៉ាងការចាប់ផ្ដើមអាជីវកម្ម ចាំបាច់ត្រូវមានចំណេះដឹងទូលំទូលាយ ហើយការទទួលបានវគ្គបណ្តុះបណ្ដាល ធ្វើពួកគេបានត្រៀមខ្លួនជាស្រេចសម្រាប់បញ្ហាប្រឈមផ្សេងៗ។ ជាការពិតពលករដែលទទួលបានការផ្តល់ព័ត៌មានទីផ្សារការងារ និងឱកាសអាជីវកម្ម វាជាដំណោះស្រាយល្អបំផុតសម្រាប់អ្នកមានបំណងចង់ត្រឡប់មកវិញ។ ចំពោះការបង្កើតមជ្ឈមណ្ឌលព័ត៌មាន ឬវេទិកាអនឡាញដែលផ្តល់ព័ត៌មានចុងក្រោយបំផុតអំពីទីផ្សារការងារ តម្រូវការជំនាញ និងឱកាសអាជីវកម្មថ្មីៗនៅកម្ពុជា។ វាជាមធ្យោយបាយយ៉ាងល្អ ដែលធ្វើឲ្យពួកគេងាយនិងទទួលបានព័ត៌មានពិត ជំរុញឲ្យពួកគេកាន់តែស្រួលក្នុងការសម្រេចចិត្ត។ ម្យ៉ាងទៀតធ្វើការរៀបចំកម្មវិធីណែនាំសម្រាប់ពលករដែលវិលត្រឡប់មកវិញ ជាមួយសហគ្រិនជោគជ័យឬអ្នកជំនាញក្នុងវិស័យផ្សេងៗដើម្បីចែករំលែកបទពិសោធន៍ និងផ្តល់ដំបូន្មាន។ សម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងឥណទាន ដោយធនាគារ គួរផ្តល់ប្រាក់កម្ចីដែលមានលក្ខខណ្ឌងាយស្រួល និងអត្រាការប្រាក់ទាបសម្រាប់ពលករដែលចង់ចាប់ផ្តើមអាជីវកម្មខ្នាតតូច ឬមធ្យម។ ជាពិសេសផ្តល់ជំនួយបច្ចេកទេសក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការគ្រប់គ្រងធនធាន។ ចំណែកការផ្លាស់ប្តូរផ្នត់គំនិត និងការកសាងបណ្តាញ ដោយវគ្គបណ្តុះបណ្តាលផ្លូវចិត្ត ជួយឲ្យពលករកែប្រែផ្នត់គំនិតពីអ្នកស៊ីឈ្នួលទៅជាអ្នកដឹកនាំ ឬម្ចាស់អាជីវកម្ម។ លើកទឹកចិត្តឱ្យពលករវិលត្រឡប់មកវិញធ្វើការបង្កើតបណ្តាញទំនាក់ទំនង ឬសមាគមផ្ទាល់ខ្លួន ដើម្បីចែករំលែកបទពិសោធន៍ បញ្ហាប្រឈម និងជួយគ្នាទៅវិញទៅមក។ ក្រៅពីនេះពលករអាចយកបទពិសោធន៍ពីប្រទេសកូរ៉េ ឬជប៉ុន ក្នុងការធ្វើកសិកម្មទំនើប ឬការកែច្នៃកសិផល ដើម្បីបង្កើនតម្លៃបន្ថែម។ ម្យ៉ាងទៀត រដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលគួរផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់វិស័យនេះផងដែរ។ សរុបមកអារម្មណ៍មិនប្រាកដប្រជាក្នុងការជ្រើសរើសមុខរបរក្រោយពេលត្រឡប់ពីបរទេស គឺជាបញ្ហាប្រឈមពិតប្រាកដសម្រាប់ពលករខ្មែរ។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងការគាំទ្រគ្រប់ជ្រុងជ្រោយពីភាគីពាក់ព័ន្ធ ពលករទាំងនេះអាចត្រូវបានបំពាក់ដោយជំនាញ ចំណេះដឹង និងដើមទុនចាំបាច់ ។ ការគាំទ្រទាំងនេះ ដើម្បីចាប់ផ្តើមជីវិតថ្មីប្រកបដោយក្តីសង្ឃឹម និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ម្យ៉ាងការវិនិយោគលើធនធានមនុស្សទាំងនេះ គឺជាការវិនិយោគដ៏មានតម្លៃសម្រាប់អនាគតរបស់ប្រទេសកម្ពុជាផងដែរ។